ជីវិតជាសិស្សស្នាក់នៅក្នុងសាលាវិជ្ជាជីវៈ គឺជាបទពិសោធន៍ដ៏មានតម្លៃដែលបង្រៀនយើងអំពីវិន័យ ការទទួលខុសត្រូវ និងការអភិវឌ្ឍខ្លួនទាំងផ្នែកជំនាញ និងផ្នែកជីវិតប្រចាំថ្ងៃ។ ក្រោមដំបូលសាលាតែមួយ យើងរស់នៅជាមួយគ្នា ជួបឧបសគ្គជាមួយគ្នា និងរីករាយជាមួយគ្នា។ ការរស់នៅបែបនេះ ទាមទារឲ្យយើងចេះសម្របខ្លួន និងគោរពច្បាប់ទម្លាប់ដែលបានកំណត់ឡើង។ ជីវិតជាសិស្សស្នាក់នៅទាមទារវិន័យតឹងរ៉ឹងតាំងពីការភ្ញាក់ពីដំណេករហូតដល់ចូលគេង។ រាល់សកម្មភាពត្រូវកំណត់ដោយម៉ោងច្បាស់លាស់ ដូចជា ម៉ោងរៀន ម៉ោងញ៉ាំបាយ ម៉ោងធ្វើលំហាត់ និងម៉ោងសម្រាក។ នេះបង្រៀនយើងឲ្យចេះគ្រប់គ្រងពេលវេលាបានល្អ ដែលជាគន្លឹះសំខាន់សម្រាប់ជីវិតទៅថ្ងៃមុខ។ វិន័យនេះមិនមែនជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែជាការហ្វឹកហាត់ខ្លួនឯងឲ្យមានទម្លាប់ល្អ។ យើងរៀនចេះក្រោកពីព្រលឹមដើម្បីត្រៀមខ្លួនទៅរៀនទាន់ពេល ហើយរៀនចេះចូលគេងទាន់ម៉ោងដើម្បីរក្សាបានសុខភាពល្អ។ ការទទួលខុសត្រូវក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងផងដែរ។ យើងត្រូវរៀនទទួលខុសត្រូវលើខ្លួនឯង ទាំងការងារសិក្សា និងការងារផ្ទាល់ខ្លួន។ ពីមុនយើងធ្លាប់តែពឹងផ្អែកលើក្រុមគ្រួសារ តែពេលនេះយើងត្រូវរៀនរៀបចំសម្ភារៈផ្ទាល់ខ្លួន ថែរក្សាបន្ទប់ស្នាក់នៅឲ្យស្អាត និងធានាថាការងារសិក្សាត្រូវបានបញ្ចប់តាមកាលកំណត់។ ការទទួលខុសត្រូវនេះធ្វើឲ្យយើងក្លាយជាមនុស្សពេញវ័យដែលពឹងផ្អែកលើខ្លួនឯងបាន។ យើងត្រូវចេះបោកគក់សំលៀកបំពាក់ដោយខ្លួនឯង ទុកដាក់របស់របរដោយខ្លួនឯង និងរៀនដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង។ ការរស់នៅបែបនេះពិតជាផ្តល់ឲ្យយើងនូវភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ បរិយាកាសសិក្សានៅក្នុងសាលាវិជ្ជាជីវៈគឺពោរពេញដោយភាពប្រកួតប្រជែងនិងការលើកទឹកចិត្ត។ យើងមានឱកាសបានរៀនពីគ្នាទៅវិញទៅមក ហើយអាចសុំជំនួយពីគ្រូ ឬមិត្តភក្តិបានគ្រប់ពេល។ ការរស់នៅជាមួយមិត្តភក្តិដែលមកពីគ្រប់ទិសទីធ្វើឲ្យយើងមានទស្សនៈវិស័យកាន់តែទូលំទូលាយ។ យើងបានផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកដែលធ្វើឲ្យការរៀនសូត្រកាន់តែមានប្រសិទ្ធភាព។ សាលាវិជ្ជាជីវៈផ្តោតលើការអនុវត្តជាក់ស្តែង ដែលជាចំណុចសំខាន់ដើម្បីអភិវឌ្ឍជំនាញ។ ក្រៅពីទ្រឹស្តី យើងមានឱកាសបានចុះអនុវត្តផ្ទាល់នៅក្នុងបន្ទប់ពិសោធន៍ ឬសិក្ខាសាលា។ ការអនុវត្តនេះជួយយើងឲ្យយល់កាន់តែច្បាស់អំពីជំនាញដែលយើងកំពុងរៀន។ លើសពីនេះ យើងក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីសិក្ខាសាលាបន្ថែម និងវគ្គបណ្តុះបណ្តាលនានាដែលសាលារៀបចំឡើង។ ការអភិវឌ្ឍជំនាញទាំងនេះ នឹងក្លាយជាដើមទុនដ៏រឹងមាំសម្រាប់យើងក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ ជីវិតជាសិស្សស្នាក់នៅមិនមែនមានតែការរៀនសូត្រនោះទេ ប៉ុន្តែក៏មានសកម្មភាពកម្សាន្តផ្សេងៗដែលជួយបន្ធូរភាពតានតឹងផងដែរ។ សាលាវិជ្ជាជីវៈតែងតែរៀបចំកម្មវិធីកីឡា កម្មវិធីសិល្បៈ និងសកម្មភាពសង្គមនានា។ ការចូលរួមក្នុងសកម្មភាពទាំងនេះ ជួយយើងឲ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការអភិវឌ្ឍជំនាញសង្គម។ ការរស់នៅរួមជាមួយមិត្តភក្តិជាច្រើន ធ្វើឲ្យយើងរៀនចេះយោគយល់អធ្យាស្រ័យគ្នា ចេះជួយគ្នាទៅវិញទៅមក និងចេះដោះស្រាយទំនាស់។ យើងរៀនចេះគោរពគំនិតរបស់អ្នកដទៃ និងរៀនចេះធ្វើការងារជាក្រុម។ ទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងគ្រូបង្រៀនជួយឲ្យយើងមានបណ្តាញមិត្តភក្តិដ៏រឹងមាំដែលនឹងបន្តទៅអនាគត។ ការរៀនរស់នៅដោយមានភាពសុខដុមរមនាក្នុងសង្គមតូចមួយនេះ គឺជាមេរៀនជីវិតដ៏មានតម្លៃមុនពេលយើងបោះជំហានចូលទៅក្នុងសង្គមដ៏ធំធេងខាងក្រៅ។ សរុបសេចក្តីមក ជីវិតជាសិស្សស្នាក់នៅក្នុងសាលាវិជ្ជាជីវៈគឺជាបទពិសោធន៍ដ៏កម្រនិងមានតម្លៃបំផុត ដែលជួយកសាងគុណសម្បត្តិសំខាន់ៗសម្រាប់ជីវិត។ វាបង្រៀនយើងឲ្យមានវិន័យ ចេះទទួលខុសត្រូវ ពង្រឹងជំនាញ និងអភិវឌ្ឍខ្លួនឯងទាំងផ្នែកផ្ទាល់ខ្លួន និងសង្គម។ នេះមិនមែនត្រឹមតែជាការរៀនយកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកសាងអត្តចរិត និងសមត្ថភាពដើម្បីឈានទៅដល់គោលដៅជីវិតប្រកបដោយជោគជ័យ។